សណ្ឋានដីប្រទេសកម្ពុជាមានផ្ទៃផតកណ្ដាល ព័ទ្ធស្ទើរជុំវិញទៅដោយភ្នំ និងខ្ពង់រាប។ ប្រទេសកម្ពុជា ពីទិសនិរដីទៅទិស ឦសានគេឃើញសណ្ឋានដីប្រទេសយើងមានលក្ខណៈងាយ មិនសាំញាំ ព្រោះតំបន់ខ្ពស់ៗស្ថិតនៅ តែតាមព្រំប្រទល់ប្រទេសហើយព័ទ្ធស្ទើរជុំវិញកំហួងមួយដ៏ធំគ្របដណ្តប់ដោយល្បាប់។ សណ្ឋានដីនៅកម្ពុជាបែបនេះសំខាន់បំផុតក្នុងការអភិវឌ្ឍន៍កសិកម្ម ហើយកម្រឃើញមានណាស់នៅលើពិភពលោក ព្រោះតំបន់ខ្ពស់ៗព័ទ្ធជំវិញរួមមាន ភ្នំក្រវាញ នៅទិសនិរតី ភ្នំដងរែកនៅទិសខាងជើងខ្ពង់រាបឦសាន និងខាងកើតទាំងអស់នេះជាអាងទឹក។ ពិសេសទៅទៀតមាន កំហូងនៅចំកណ្តាល និងមានផ្ទៃទូលាយប្រមាណ១ភាគ៣នៃផ្ទៃប្រទេសជាទំនាបល្បាប់ ដែលចាក់បំពេញ ដោយផ្លូវទឹកនៃតំបន់ខ្ពស់ និង ទន្លេមេគង្គជាតំបន់កសិកម្ម។ នៅប៉ែកនិរតី ផ្ទៃដីមានរាងទេរចុះពីជួរភ្នំក្រវាញសំដៅទៅឈូងសមុទ្រ ដែលជាទីសម្បូរកូនកោះ។ គេចែកតំបន់នេះបានជាផ្នែកធំ ហើយផ្នែកទីមួយ១ ចែកចេញជាផ្នែក តូច១តទៅទៀត គឺ ជួរភ្នំក្រវាញ តំបន់កូនភ្នំ ជួរភ្នំដងរែក និង តំបន់ខ្ពង់រាប ។ ជួរភ្នំក្រវាញ ស្ថិតនៅប៉ែកនិរតីនៃប្រទេស សណ្ដូកតាំងពីខាងជើងខេត្តចន្ទបុរីនៃប្រទេសថៃ រហូតមកដល់ខេត្តកំពត គឺពីទិសពាយ័ព្យ ទៅទិសអាគ្នេយ៍ ស្របតាមបណ្តោយឆ្នេរសមុទ្រ ។ ជួរភ្នំក្រវាញខាងលិច សណ្ដូកពីប៉ៃលិនរហូតដល់ស្ទឹងពោធិសាត់ ។ ជួរភ្នំក្រវាញកណ្តាល ជាប្រជុំភ្នំមួយដ៏ធំ ដែលមានផ្ទៃរាងទេរ ពីមោងទៅកោះកុង ។ ប្រជុំភ្នំខោលនៅចន្លោះខេត្តពោធិសាត់ និងខេត្តកំពង់ស្ពឺ គឺនៅ ខាងលិចខេត្តកំពង់ឆ្នាំង ។ ប្រជុំភ្នំដំរី នៅដាច់ពីប្រជុំភ្នំអូរម្លូដោយច្រកពេជ្រនិល ដែល កាត់ដោយផ្លូវជាតិលេខ ៤ គឺផ្លូវពីភ្នំពេញទៅកំពង់សោម ។ ជួរភ្នំក្រវាញ ជាជញ្ជាំងខ័ណ្ឌទំនាបកណ្តាល និងតំបន់មាត់សមុទ្រ ។ ច្រកពេជ្រនិល ពីកំពង់ស្ពឺទៅស្រែអំបិល ច្រកតាសីពីស្រែ អំបិលទៅពោធិសាត់ និងច្រកវាលវែង ពីរមោងទៅកោះកុង ។ តំបន់ជួរភ្នំក្រវាញនេះ ពុំទាន់បានទទួលការត្រួសត្រាយអោយបានដិតដល់ ទេ គឺជាតំបន់ព្រៃក្រាស់ដែលពិបាកចេញចូលដោយសារខ្វះគមនាគមន៍ ។ ព្រៃតំបន់នេះ មានលក្ខណៈជាព្រៃត្រូពិច ដែលមានរុក្ខជាតិគ្រប់ប្រភេទដុះនៅប្រជ្រៀតគ្នា ព្រមទាំង សំបូរទៅដោយសត្វតូចធំ ។ នៅចំហៀងបែរទៅរកមាត់សមុទ្រ និងមាត់សមុទ្រ សំបូរព្រៃកោងកាង ។ ក្រៅពីនេះ សម្ផស្សីនៃការ ស្រាវជ្រាវវែបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញមានកន្លែងរ៉ែច្រើនយ៉ាងដែរ ពិសេស ធ្យូងថ្មនៅម្តុំគិរីរម្យ ។ សិប្បករកម្ពុជាយើង បានទាញយករ៉ែខ្លះ ពីតំបន់នេះ មករចនាជាគ្រឿងលំអផ្សេងៗ។ ទំនាបកណ្តាលនៃប្រទេសខ្មែរព័ទ្ធជំុវិញដោយភ្នំ និងខ្ពង់រាបគឺ ភ្នំក្រវាញប៉ែកនិរតី ភ្នំដងរែកនៅខាងជើង ខ្ពង់រាបនៅខាងជើង ខ្ពង់រាបខាងត្បូងនិង ឦសាន។ ជួរភ្នំក្រវាញ ជាតំបន់មួយដែលមានសារសំខាន់ដល់សេដ្ឋកិច្ច ជាតិមួយចំណែកដែរ ។ ដោយខ្វះគមនាគមន៍ តំបន់នេះមានប្រជាជនរស់នៅ តិចតួច ហើយពុំទាន់បានធ្វើការស្រាវជ្រាវអោយបានដិតដល់ឡើយ ។ តំបន់កូនភ្នំ គឺជាតំបន់ដែលនៅជុំវិញភ្នំក្រវាញ ដែលមានកូនភ្នំ នៅដាច់ៗពីគ្នា ហើយដែលមានរយៈកំពស់មិនលើសពី ៨០០ ម៉ែត្រឡើយ ។ តំបន់កូនភ្នំចែកចេញជា ៦ ក្រុមគឺ តំបន់កូនភ្នំនៅតាមមាត់សមុទ្រ តំបន់កូនភ្នំខាងលិចខេត្តបាត់ដំបង ដែលសន្ធឹងពីអូរជ្រៅមកមោង តំបន់កូនភ្នំចន្លោះខេត្តពោធិសាត់និងខេត្តកំពង់ឆ្នាំង ខ្ពង់រាបខេត្តកំពង់ស្ពឺ តំបន់កូនភ្នំចន្លោះរខេត្តកំពង់ស្ពឺនិងខេត្តកំពត និង តំបន់កូនភ្នំចន្លោះខេត្តកំពតនិងខេត្តតាកែវ ដែលមានកម្ពស់ពី ១០០ ទៅ ៣០០ ម៉ែត្រ។ ជួរភ្នំដងរែក ស្ថិតនៅតាមព្រំដែនខាងជើង ដែលជា ព្រំដែនរួមរវាងកម្ពុជា និង ថៃ ។ ជួរភ្នំនេះសណ្ដូកពីកើតទៅលិច គឺចាប់ពីជ្រលង ទន្លេមេគង្គ ទៅជ្រលងទន្លេមេណាមនៃប្រទេសថៃ ។ ជួរភ្នំដងរែកមិន មែនជាជួរភ្នំទេ គឺជាគែមខាងត្បូងនៃខ្ពង់រាបនគររាជ កូរ៉ាត ដែលស្ថិតនៅក្នុង ភូមិភាគខាងកើតនៃប្រទេសថៃ ។ ជួរភ្នំដងរែកក៏ដូចជាជួរភ្នំក្រវាញដែរ សុទ្ធតែជាតំបន់ ដែលមានសារៈសំខាន់ដល់សេដ្ឋកិច្ចជាតិ ។ ហើយតំបន់ប្រជុំភ្នំត្រូវបានគេបែ ទំនាបកណ្តាលប្រទេសខ្មែរព័ទ្ធជុំវិញដោយភ្នំ និងខ្ពង់រាប ចែកជា ជួរភ្នំក្រវាញនៅប៉ែកនិរតី ភ្នំដងរែកនៅខាងជើង និងតំបន់កូនភ្នំ ។ ភ្នំក្រវាញខាងលិច សណ្ដូកពីប៉ៃលិនដល់ស្ទឹងពោធិ៍សាត់ គឺជាភ្នំប្រកបទៅដោយថ្ម ក្រាប និងថ្មស៊ីលលាយក្រៃដែលមានពំនើងផ្នត់យ៉ាងខ្លាំង ។ ភ្នំក្រវាញកណ្តាល ជាប្រជុំភ្នំមួយដ៏ធំ ដែលមានផ្ទៃរាងទេរពីមោងទៅកោះកុង ប៉ែកខាងលិចមាន ភ្នំសំកុះ ១ ៧៤៤ ម៉ែត្រ ក្បែរឈូងសមុទ្រថៃ ។ ភ្នំក្រវាញខាងកើត ចែកជាបីក្រុមគឺ ប្រជុំភ្នំខោល នៅចន្លោះខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ គឺនៅខាងលិចខេត្តកំពង់ ឆ្នាំង ត្រង់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងពោធិ៍សាត់ ។ ប្រជុំភ្នំអូរម្លូ នៅចន្លោះស្រែអំបិល និងខេត្តកំពង់ស្ពឺ ហើយរយៈកម្ពស់ប្រហែលជាង១ ០០០ ម ដូចជា ខ្ពង់រាបគិរីរម្យ ៧០០ ម៉ែត្រ ជាដើម ។ ប្រជុំភ្នំដំរី ដាច់ពីប្រជុំភ្នំអូរម្លូដោយច្រកពេជ្រនិល ដែលកាត់ដោយផ្លូវជាតិលេខ ៤ គឺ ផ្លូវពីភ្នំពេញទៅខេត្តព្រះសីហនុ ហើយខាងត្បូងប្រជុំភ្នំនេះបញ្ចប់ដោយមុខចំណោតនៃភ្នំបូកគោ១០៧៥ ម៉ែត្រ ។ តំបន់ខ្ពង់រាប តំបន់ខ្ពង់រាបមាននៅប៉ែកខាងជើង ប៉ែកខាងកើត និងប៉ែកឦសាន ។ គេចែកតំបន់នេះជាពីរក្រុមគឺ ខ្ពង់រាបខាងជើង ជាតំបន់ខ្ពស់ ដែលបន្តពីជួរភ្នំដងរែកមកភ្ជាប់ទំនាប កណ្តាល ស្ថិតនៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ ។ នៅតាមទ្រង់កណ្តាលនៃខ្ពង់រាប មានកូនភ្នំដាច់ៗពីគ្នា ដូចជា ភ្នំត្បែង ភ្នំចុងកាល់ ភ្នំគូលែន ភ្នំសន្ទុក។ ខ្ពង់រាបខាងកើត និង ឦសាន ជាតំបន់ដែលបន្តពីជ្រលងទន្លេមេគង្គ រហូតដល់ព្រំប្រទល់ប្រទេសវៀតណាម ។ ខ្ពង់រាបខាងជើង ជាខ្ពង់រាបប្រកបទៅដោយល្បាប់ចាស់ ឆ្លាស់គ្នានឹងថ្មបាយក្រៀម និងជាតំបន់ព្រៃរបោះ ។ ខ្ពង់រាបនេះស្ថិតនៅត្រង់ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ គឺ ភ្ជាប់ទំនាបកណ្តាលទៅជួរភ្នំដងរែក ។ ខ្ពង់រាបខេត្តក្រចេះ និង ខេត្តស្ទឹងត្រែងដែលមានលក្ខណៈដូចគ្នានឹង ខ្ពង់រាបខាងជើងដែរ តែនៅដាច់ពីខ្ពង់រាបនេះដោយសារជ្រលងទន្លេមេគង្គ ។ ខ្ពង់រាបខេត្តកំពង់ចាម ជាខ្ពង់រាបមួយមានផ្ទៃយ៉ាងទេរទៅទិសឦសាន ប៉ែកខាងនិរតី ខ្ពង់រាបនេះសម្លឹងមកជាប់នឹង ទំនាបកណ្តាល ។ ខ្ពង់រាបខេត្តកំពង់ចាមមានផ្ទៃរាបស្មើ គ្របដណ្តប់ដោយល្បាប់ ចាស់ និងថ្មបាសាល់ ដែលមានស្រទាប់លើពុកផុយ ក្លាយទៅជាដីក្រហមទៅ ហើយ ។ សង្កេតឃើញមានទួលថ្មបាសាល់ចំនួន ៤ កន្លែង ដែលសព្វថ្ងៃនេះ ជា ចំការធំ១ ពិសេស ចំការកៅស៊ូ គឺ ចំការលើ មេមត់ ស្នូល និង ដប់ ។ ខ្ពង់រាបខេត្តរតនគិរី ដែលបន្តពីខ្ពង់រាបនៃប្រទេសវៀតណាម ខ្ពង់រាបនេះ ខ័ណ្ឌប្រទេសកម្ពុជាពីប្រទេសឡាវផង និងពីប្រទេសវៀតណាមផង ។ ខ្ពង់រាបបរកែវ ជាកន្លែងភ្នំភ្លើងមាស ព្រោះទីនេះ មានកំអែភ្នំភ្លើង មានដីក្រហម មានជីភ្នំភ្លើង ហើយមាត់ភ្នំភ្លើងបានក្លាយទៅជាបឹង ដូចជាបឹង យក្សឡោម ជាដើម ។ ខ្ពង់រាបខេត្តមណ្ឌលគីរី ខ្ពង់រាបឆ្លងលើ ជាខ្ពង់រាបបន្តពីខ្ពង់រាប ដាឡាក់ នៃប្រទេសវៀតណាម ។ ខ្ពង់រាបខេត្តមណ្ឌលគិរី មានវាលថ្មក្រដែលងើបឡើងពី គែមទន្លេមេគង្គទៅខ្ពង់រាបឆ្លងលើ ដែលមានរយៈកំពស់ប្រហែលនឹងខ្ពង់រាប រតនគីរីដែរ ។ ខ្ពង់រាបឆ្លងលើ គ្របដណ្តប់ដោយថ្មបាសាល់ ដែលមានមួយភាគបាន ក្លាយទៅជាដីក្រហម ។ ដោយឥទ្ធិពលសំណឹក ខ្ពង់រាបនេះ មានផ្ទៃមិនសូវរាបស្មើ ទេ គឺមានកំពូលរាងដូចដងធ្នូ ស្ថិតនៅបន្តបន្ទាប់គ្នា ។ ប្រទេសកម្ពុជាយើង ជាប្រទេសមួយដែលមានលក្ខណៈអំណោយផលពីធម្មជាតិ ទាំងសណ្ឋានដី និង អាកាសធាតុ ដែលបង្ករលក្ខណះងាយស្រួល ដល់ការអភិវឌ្ឍប្រទេសជាតិ ។ ព្រោះប្រទេសយើងមានអាកាសធាតុល្អ និង ពោពេញដោយដីមានជីជាតិ ហើយសម្បូរទំនាបដែលព័ទ្ធជុំវិញទៅដោយប្រជុំភ្នំ និងដោយខ្ពង់រាប ដែលមិនសូវខ្ពស់ ព្រោះមានភ្នំនៅតាមបរិវេណដែលមិនជាឧបសគ្គដល់ចរាចរណ៍ និងការដឹកជញ្ជូនឡើយ។ ចំណែកតំបន់ខ្ពងរាប និងតំបន់ភ្នំជាតំបន់មួយ ដែលសំម្បូរទៅដោយធនធានធម្មជាតិជាច្រើនដូចជាធនធានរ៉ែ ព្រៃឈើ សត្វព្រៃ និងដីក្រហមដែលអនុគ្រោះដល់ការដាំដុះ ឧស្សាហកម្ម គឺដំណាំកៅស៊ូដែលជាមុខព្រួញក្នុងការអភិវឌ្ឍប្រទេស។